ការធ្វើជាម្ចាស់ផ្ទះដ៏ល្អ គឺជាទិដ្ឋភាពមួយដ៏សំខាន់នៃវប្បធម៌ និងប្រពៃណីខ្មែរ ដែលបានបន្តពីដូនតារហូតមកដល់ពេលបច្ចុប្បន្ន។ មិនត្រឹមតែជាការទទួលស្វាគមន៍ភ្ញៀវដោយសាមញ្ញនោះទេ ប៉ុន្តែជាការបង្ហាញនូវ បដិសណ្ឋារកិច្ច ភាពរាក់ទាក់ សាមគ្គីភាព និងការគោរពដ៏ជ្រាលជ្រៅ ដែលជាគុណតម្លៃដ៏ថ្លៃថ្លារបស់សង្គមខ្មែរ។ ដើម្បីឲ្យការទទួលភ្ញៀវប្រព្រឹត្តទៅដោយរលូនគ្រប់សមាជិកគ្រួសារទាំងអស់ មិនថាតែឪពុកម្ដាយ កូនចៅ បងប្អូន គឺសុទ្ធតែមានតួនាទីរៀងៗខ្លួនក្នុងការបំពេញកាតព្វកិច្ចជាម្ចាស់ផ្ទះ។ ការទទួលស្វាគមន៍ដោយភាពរាក់ទាក់គឺជាចំណុចដំបូង និងសំខាន់បំផុតក្នុងការបង្កើតទំនាក់ទំនងល្អជាមួយភ្ញៀវ។ នៅពេលភ្ញៀវមកដល់ សមាជិកគ្រួសារគួរតែចេញទៅទទួលស្វាគមន៍ភ្លាមៗ ដោយបង្ហាញនូវ ស្នាមញញឹមរួសរាយរាក់ទាក់ និង កាយវិការសមរម្យ។ ដោយប្រើប្រាស់ពាក្យសម្ដីពីរោះៗ ដូចជា ជម្រាបសួរលោកពូ ជម្រាបសួរអ្នកមីង អមជាមួយនឹងការសំពះគោរព។ ហើយទង្វើបែបនេះពិតជាមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការធ្វើឲ្យភ្ញៀវមានអារម្មណ៍កក់ក្ដៅ និងត្រូវបានឲ្យតម្លៃតាំងពីវិនាទីដំបូង។ ជាទូទៅក្មេងៗក្នុងគ្រួសារក៏គួរត្រូវបានបង្រៀនឲ្យចេះជម្រាបសួរ និងជួយការងារតាមលទ្ធភាព ដូចជាជួយយួរឥវ៉ាន់ ឬជួយរៀបចំកន្លែងអង្គុយជាដើម។ បន្ទាប់ពីការស្វាគមន៍ ការយកចិត្តទុកដាក់ មិនប្រងើយកន្តើយ ចំពោះភ្ញៀវគឺជាកាតព្វកិច្ចមួយទៀត។ ម្ចាស់ផ្ទះមិនគួរទុកឲ្យភ្ញៀវអង្គុយស្ងៀម ឬមានអារម្មណ៍ថាឯកកាឡើយ ឪពុកម្ដាយជាអ្នកផ្ដើមសន្ទនា សួរនាំសុខទុក្ខ ដំណឹងប្លែកៗ ឬចែករំលែករឿងរ៉ាវសប្បាយៗ ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាល។ ចំណែកឯសមាជិកផ្សេងទៀតអាចជួយរៀបចំភេសជ្ជៈ អាហារសម្រន់ ឬគ្រាន់តែអង្គុយស្ដាប់ដោយយកចិត្តទុកដាក់។ ជាពិសេសការជៀសវាងការងក់ក្បាលរវល់ចុចទូរស័ព្ទឬធ្វើកិច្ចការផ្ទាល់ខ្លួនពេកនៅចំពោះមុខភ្ញៀវ គឺជាការបង្ហាញពីការគោរព និងការឲ្យតម្លៃ។ មុនពេលភ្ញៀវមកដល់ ការរៀបចំផ្ទះសម្បែងឲ្យមានរបៀបរៀបរយ និងស្អាតស្អំ គឺជារឿងចាំបាច់មួយ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះភ្ញៀវ។ ព្រោះផ្ទះដែលស្អាតបាត បរិសុទ្ធ និងមានសណ្តាប់ធ្នាប់ បង្កើតបរិយាកាសផាសុកភាពសម្រាប់អ្នករស់នៅ ។ មិនតែប៉ុណ្ណោះថែមទាំងឆ្លុះបញ្ចាំងពីភាពយកចិត្តទុកដាក់ និងភាពថ្លៃថ្នូររបស់ម្ចាស់ផ្ទះទៀតផង។ ទន្ទឹមនឹងនេះគ្រប់សមាជិកគ្រួសារគួរតែចូលរួមក្នុងការសម្អាតផ្ទះ លាងសម្អាតបន្ទប់ទឹក រៀបចំកន្លែងទទួលភ្ញៀវ រៀបចំតុ ទូ និងធានាគ្រប់យ៉ាងមុនពេលភ្ញៀវមកដល់។ មួយវិញទៀតក្រៅពីការរៀបចំផ្ទះសម្បែងឲ្យមានរបៀបរៀបរយ ការរៀបចំម្ហូបឲ្យក៏ជារឿងសំខាន់មួយដែរ ។ ម្ហូបអាហារដែលត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់ គឺបង្ហាញពីទឹកចិត្ត និងការគោរពរបស់ម្ចាស់ផ្ទះ។ ជាពិសេសត្រូវរៀបចំមុខម្ហូបឲ្យសមស្របទៅនឹងចំនួនភ្ញៀវ មិនច្រើនពេករហូតដល់ខ្ជះខ្ជាយ និងមិនតិចពេកកុំឲ្យភ្ញៀវមានអារម្មណ៍ថាមិនឆ្អែត។ ម្យ៉ាងវិញទៀតការសាកសួរ ស្វែងយល់ពីចំណង់ចំណូលចិត្ត ឬការមិនចូលចិត្តរបស់ភ្ញៀវ ប្រសិនបើអាចធ្វើទៅបាន គឺជារឿងដ៏ល្អប្រសើរមួយ។ បន្ទាប់មក គ្រប់គ្នាអាចចូលរួមជួយលើកម្ហូប បម្រើទឹក និងលាងចាន ដើម្បីសម្រាលបន្ទុកគ្នាទៅវិញទៅមក។ បន្ថែមពីនេះ ការស្លៀកពាក់ឲ្យបានសមរម្យ និងស្អាតស្អំ ក៏ជារឿងសំខាន់មួយដែលបង្ហាញពីតម្លៃរបស់ម្ចាស់ផ្ទះ និងការរៀបចំល្អចំពោះភ្ញៀវផងដែរ។ សមាជិកគ្រួសារទាំងអស់ គួរតែស្លៀកពាក់ឈុតនៅផ្ទះដែលស្អាត ឬឈុតធម្មតាដែលសមរម្យ មិនសិចស៊ី មិនរញ៉េរញ៉ៃ ឬមិនមែនជាឈុតគេងឡើយ។ ប្រសិនជាមានពិធីផ្លូវការ ឬបុណ្យទានធំៗ ត្រូវស្លៀកពាក់ឲ្យសមស្របតាមប្រភេទពិធី ដើម្បីបង្ហាញពីកិត្តិយសរបស់គ្រួសារ។ អ្វីដែលសំខាន់បំផុតមួយទៀតនោះគឺ ការមានសុជីវធម៌ កាយវិការ និងឥរិយាបថល្អចំពោះភ្ញៀវ។ សុជីវធម៌បានឆ្លុះបញ្ចាំងពីការអប់រំ និងតម្លៃរបស់គ្រួសារ គ្រប់សមាជិកត្រូវនិយាយស្ដីពីរោះ ចេះប្រើពាក្យគួរសម ដូចជាបាទ នឹង ចាស មិននិយាយកាត់ ឬមិននិយាយរឿងមិនសមរម្យនៅចំពោះមុខភ្ញៀវឡើយ។ ជាចុងក្រោយ ការមិនមានការទាស់គ្នាក្នុងគ្រួសារ នៅពេលមានភ្ញៀវ គឺជារឿងដែលត្រូវចៀសវាងដាច់ខាត។ ពេលគ្រួសារមានសុខដុមរមនា និងសាមគ្គីភាពក្នុងគ្រួសារ គឺជាកត្តាដ៏សំខាន់ដែលធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាកក់ក្ដៅ និងរីករាយក្នុងការស្នាក់នៅឬមកលេង។ ប៉ុន្តែបើក្នុងករណីមានបញ្ហាផ្ទៃក្នុង ត្រូវរក្សាការពិភាក្សាឯកជន ហើយព្យាយាមដោះស្រាយដោយស្ងប់ស្ងាត់។ សរុបមក ការធ្វើជាម្ចាស់ផ្ទះដ៏ល្អ គឺទាមទារនូវការរៀបចំផែនការ ការយកចិត្តទុកដាក់ ការបែងចែកតួនាទី និងសាមគ្គីភាពគ្នារបស់សមាជិកគ្រួសារគ្រប់រូប។ វាគឺជាការបង្ហាញនូវតម្លៃនៃវប្បធម៌ខ្មែរក្នុងការឲ្យតម្លៃទៅលើទំនាក់ទំនង និងការរក្សាបាននូវកេរ្តិ៍ឈ្មោះល្អរបស់គ្រួសារផងដែរ។